របាំ គឺជាសិល្បៈនៃការបញ្ចេញកាយវិការដោយប្រើដៃជើង និងមុខមាត់ ដើម្បីបង្ហាញមនោសញ្ចេតនា និងអត្ថន័យផ្សេងៗ តាមបទភ្លេងនិងចម្រៀង។ នៅកម្ពុជា មានរបាំធំៗចំនួនបីប្រភេទគឺ របាំបុរាណ របាំប្រពៃណី និងរបាំប្រជាប្រិយ ហើយជាពិសេសនោះ របាំសុវណ្ណមច្ឆាស្ថិតក្នុងរបាំបុរាណ។ របាំសុវណ្ណមច្ឆាគឺជាផ្នែកមួយដ៏សំខាន់នៃ របាំបុរាណខ្មែរ ដែលត្រូវបានគេស្គាល់ថាជារបាំព្រះរាជទ្រព្យ។ ប្រវត្តិសាស្ត្រនៃរបាំនេះមានតាំងពីយូរលង់ណាស់មកហើយ ពោលគឺចាប់ពីសតវត្សរ៍ទី ៧ ឯណោះ។ របាំបុរាណខ្មែរបានចងភ្ជាប់យ៉ាងជិតស្និទ្ធជាមួយវប្បធម៌ សាសនា និងរបបរាជានិយមខ្មែរ។ វាធ្លាប់ត្រូវបានប្រើប្រាស់ក្នុងពិធីបុណ្យសពរបស់ស្ដេច ដើម្បីឧទ្ទិសដល់ព្រលឹង ហើយក៏ត្រូវបានសម្ដែងនៅតាមប្រាសាទនានា ជាពិសេសប្រាសាទអង្គរវត្ត។ របាំបុរាណខ្មែរមានប្រមាណជា ៦០ របាំ សុទ្ធតែផ្សេងៗគ្នា។ ក្នុងចំណោមនោះ របាំសុវណ្ណមច្ឆាគឺជាវគ្គមួយដ៏ពេញនិយម និងមានតម្លៃវប្បធម៌ខ្ពស់បំផុត។ ព្រមទាំងបាន រៀបរាប់ពីការជួបគ្នារបស់ ហនុមាន និង សុវណ្ណមច្ឆា កំឡុងពេលសាងសង់ផ្លូវទៅកាន់ក្រុងលង្កាក្នុង រឿងរាមកេរ្តិ៍។ ហើយរបាំសុវណ្ណមច្ឆា គឺជាទម្រង់របាំបុរាណខ្មែរដ៏អស្ចារ្យមួយដែលបង្ហាញពីសោភ័ណភាពនៃសិល្បៈរាំខ្មែរយ៉ាងល្អឥតខ្ចោះ។ វាក៏បានឆ្លុះបញ្ចាំងពីសម្រស់នៃរឿងរាមកេរ្តិ៍ ដែលជាប្រភេទស្នាដៃសិល្បៈមួយសំខាន់ក្នុងវប្បធម៌ខ្មែរផងដែរ។ របាំនេះមានឈ្មោះមួយទៀតថា របាំហនុមាននិងសុវណ្ណមច្ឆា ដែលបង្ហាញយ៉ាងច្បាស់អំពីការជួបជុំគ្នារវាងតួអង្គសំខាន់ពីរ។ តួអង្គទាំងនោះគឺ ហនុមាន ជាមេទ័ពស្វាដ៏ក្លាហាន និង សុវណ្ណមច្ឆា ជានាងមច្ឆាមាសដ៏ស្រស់ស្អាត។ របាំនេះមិនត្រឹមតែល្បីល្បាញដោយសារភាពល្អឯកផ្នែកសិល្បៈប៉ុណ្ណោះទេ ថែមទាំងដោយសារតែវគ្គពិសេសរបស់វាដែលត្រូវបានបន្ថែមនៅក្នុងកំណែខ្មែរនៃរាមាយណៈដើម។ បើយើងនិយាយអំពី សាច់រឿងរបស់របាំសុវណ្ណមច្ឆា គឺពោរពេញទៅដោយភាពរំភើបនិងស្នេហាដ៏រ៉ូមែនទិក។ រឿងចាប់ផ្ដើមនៅពេលព្រះរាមបញ្ជាឲ្យហនុមាននិងកងទ័ពស្វាសាងសង់ផ្លូវថ្មដ៏វែងមួយ។ ផ្លូវនេះត្រូវឆ្លងកាត់សមុទ្រទៅកាន់ក្រុងលង្កា ដើម្បីរំដោះនាងសីតាពីក្រុងរាពណ៍។ ប៉ុន្តែថ្មដែលទ័ពស្វានាំមកសង់បានបាត់បង់ជាបន្តបន្ទាប់យ៉ាងអាថ៌កំបាំង។ ការបាត់បង់ថ្មនេះគឺបណ្ដាលមកពីសុវណ្ណមច្ឆា និងនាងមច្ឆាដទៃទៀតបានលួចបោះចោល ដើម្បីរំខានដល់ការសាងសង់។ ហនុមានដោយមានការសង្ស័យក៏បានចូលទៅក្នុងសមុទ្រ ដើម្បីដឹងថាតើនាងមច្ឆាមាស សុវណ្ណមច្ឆា ជាអ្នករំខាននៃការកសាងមែនឬ។ នៅក្នុងសមុទ្រ គាត់បានជួបនឹងប្រឈមមុខជាមួយសុវណ្ណមច្ឆា។ ពេលព្យាយាមយកឈ្នះសុវណ្ណមច្ឆាក៏ធ្លាក់ក្នុងអន្លង់ស្នេហ៍ បន្ទាប់មកសម្រាលបានកូនម្នាក់ឈ្មោះ មច្ចានុប។ បុត្រដែលពួកគេសម្រាលបានមានរូបរាងប្លែកពីគេគឺមានលក្ខណៈជាស្វាផង និងមានកន្ទុយជាត្រីផង។ បន្តមកទៀត ហនុមានពន្យល់នាងមច្ឆាមាសថា ហេតុដែលគេត្រូវការថ្មដើម្បីសាងសង។ ក្រោយស្តាប់ហេតុផលរួច នាងសុវណ្ណមច្ឆាបានយល់ព្រមជួយហនុមាន។ នាងបានប្រគល់ថ្មដែលបានលួចមកវិញ ដើម្បីបញ្ចប់គម្រោងសាងសង់ផ្លូវដ៏សំខាន់នោះ។ ក្រោយពីនិយាយពីសាច់រឿងរបស់តួអង្គរួច យើងបានឃើញថាតួអង្គសំខាន់ៗក្នុងរបាំសុវណ្ណមច្ឆាត្រូវបានសម្ដែងឡើងដោយមានលក្ខណៈពិសេសរៀងៗខ្លួន។ តួអង្គ សុវណ្ណមច្ឆា តែងតែស្លៀកពាក់ឈុតមានពណ៌ភ្លឺ និងត្រូវបានតុបតែងដោយគ្រឿងអលង្ការបែបប្រពៃណីខ្មែរ ដូចជា ក្រវិល ក្រវិលដៃ និងគ្រឿងសំអាងផ្សេងៗ ដែលបង្ហាញពីភាពសម្បូរបែប និងរលោងរបស់តួអង្គនេះក្នុងសម័យរបាំបុរាណ។ ក្បាច់រាំរបស់នាងមានភាពទន់ភ្លន់ ហូររលូន និងត្រាប់តាមចលនាដ៏ល្អិតល្អន់នៃការហែលទឹករបស់ត្រីមាស។ ចំណែកឯតួអង្គ ហនុមាន វិញស្លៀកពាក់ឈុតស្វាពណ៌ស ដែលជាលក្ខណៈពិសេសរបស់គាត់ក្នុងរឿងរាមកេរ្តិ៍ ។ ក្បាច់រាំរបស់តួអង្គនេះបង្ហាញពីកម្លាំងពលំ ភាពរហ័សរហួន និងភាពប៉ិនប្រសប់។ ក្រៅពីតួអង្គសំខាន់ទាំងពីរនេះ ពលស្វា ដែលជាកងទ័ពរបស់ហនុមាន និង នាងមច្ឆាជាបរិវារ របស់សុវណ្ណមច្ឆាក៏ចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពសាងសង់ផងដែរ។ សកម្មភាពរបស់តួអង្គទាំងអស់រួមគ្នាបង្កើតបានជាទិដ្ឋភាពដ៏រស់រវើកនៅលើឆាក។ សរុបសេចក្តីមក ដោយសារតែរបាំនេះមានទាំងធាតុផ្សំនៃស្នេហា កម្លាំងពលំ និងសិល្បៈដ៏ល្អប្រណិត វាបង្ហាញពីភាពសម្បូរបែបនៃប្រពៃណីខ្មែរ។ របាំសុវណ្ណមច្ឆាក៏ជាមធ្យោបាយដ៏សំខាន់មួយក្នុងការរក្សាទុកមរតកវប្បធម៌ដ៏មានតម្លៃនេះសម្រាប់ជំនាន់ក្រោយៗទៀត។ វាបានរួមចំណែកយ៉ាងធំធេងក្នុងការលើកកម្ពស់និងអភិរក្សសិល្បៈបុរាណខ្មែរ។ វាឆ្លុះបញ្ចាំងពីព្រលឹងនិងអត្តសញ្ញាណជាតិខ្មែរ។